ផ្លែខ្នុរគឺជាប្រភេទផ្លែឈើដ៏ពេញនិយមមួយនៅកម្ពុជា ដោយសារតែវាមានរសជាតិឆ្ងាញ់ មានក្លិនក្រអូបឈ្ងុយ និងអាចយកទៅកែច្នៃជាអាហារជាច្រើនប្រភេទ។ ផ្លែខ្នុរទទួលបានការពេញនិយមយ៉ាងខ្លាំងពីប្រជាជនកម្ពុជាដោយសារហេតុផលសំខាន់ៗមួយចំនួន ផ្លែខ្នុរមានរសជាតិ ផ្អែមឈ្ងុយឆ្ងាញ់ និងមាន ក្លិនក្រអូប ធម្មជាតិដែលទាក់ទាញចិត្ត។ រសជាតិផ្អែមនេះអាចកាត់បន្ថយអារម្មណ៍តានតឹងបានមួយផ្នែកដែរ។ ដោយសារខ្នុរជាផ្លែឈើដែលដាំដុះនៅក្នុងស្រុក វាមានតម្លៃថោក ហើយងាយស្រួលរកទិញ ដែលធ្វើឲ្យមនុស្សគ្រប់ស្រទាប់វណ្ណៈអាចទិញបរិភោគបាន។ ផ្លែខ្នុរមានផ្ទុកសារធាតុចិញ្ចឹមច្រើនដូចជា វីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលល្អសម្រាប់សុខភាព និងជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់រាងកាយ។ ជាទូទៅ គេអាចចាត់ទុក រដូវប្រាំង ជារដូវកាលផ្លែខ្នុរ។ នៅរដូវនេះ អាកាសធាតុស្ងួត ហើយមានពន្លឺថ្ងៃខ្លាំង ដែលជាលក្ខខណ្ឌល្អបំផុតសម្រាប់ផ្លែខ្នុរក្នុងការលូតលាស់ និងបង្កើតរសជាតិផ្អែមឈ្ងុយឆ្ងាញ់។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារបច្ចេកទេសដាំដុះថ្មីៗ ផ្លែខ្នុរខ្លះក៏អាចមានផ្លែនៅក្រៅរដូវផងដែរ។ ផ្លែខ្នុរ ជាផ្លែឈើដែលមានរសជាតិឈ្ងុយឆ្ងាញ់ ហើយប្រជាជនខ្មែរបានកែច្នៃវាទៅជាមុខម្ហូប និងបង្អែមជាច្រើនប្រភេទ ទាំងខ្នុរខ្ចី និងទុំ។ ផ្លែខ្នុរទុំមានរសជាតិផ្អែមឈ្ងុយឆ្ងាញ់ ហើយត្រូវបានគេយកទៅធ្វើជាបង្អែមដ៏មានប្រជាប្រិយភាពដូចជា បាយដំណើបទឹកខ្ទិះដូងនិង ញុំាសាច់វាទទេក៏ឆ្ងាញ់ដែរ។ គេក៏អាចយកផ្លែខ្នុរទុំទៅធ្វើជា ការ៉េម និង នំខេក បានផងដែរ។ គេអាចយកសាច់ខ្នុរទុំទៅក្រឡុកជាមួយទឹកដោះគោ ដើម្បីធ្វើជាភេសជ្ជៈដ៏មានឱជារសបានផងដែរ។ ផ្លែខ្នុរខ្ចីក៏មានប្រយោជន៍ច្រើនក្នុងការធ្វើម្ហូបដែរ គឺគេអាចយកវាទៅធ្វើជា សម្លម្ជូរគ្រឿងខ្នុរ ឬ កកូរខ្នុរខ្ចី ដែលជាម្ហូបប្រពៃណីរបស់ខ្មែរ។ នៅក្នុងប្រទេសកម្ពុជាមានប្រភេទផ្លែខ្នុរចំនួន ពីរប្រភេទ ខ្នុរធម្មតា ។ ខ្នុរធម្មតា ជាប្រភេទខ្នុរដែលមានគ្រាប់ច្រើន ហើយមានរសជាតិផ្អែម និង ខ្នុរក្រអូប។ ខ្នុរក្រអូប ជាប្រភេទខ្នុរដែលមានសាច់ក្រាស់ មានក្លិនក្រអូបឈ្ងុយ ហើយមានគ្រាប់តិចជាងខ្នុរធម្មតា។ ក្នុងចំណោមខ្នុរទាំងពីរប្រភេទនេះ ខ្នុរក្រអូប ទទួលបានការគាំទ្រជាងគេ ដោយសារវាមានរសជាតិឆ្ងាញ់ មានសាច់ច្រើន និងមានក្លិនឈ្ងុយជាប់ចិត្ត។ តម្លៃរបស់វាគឺខ្ពស់ជាងខ្នុរធម្មតា ប៉ុន្តែមានតម្រូវការទីផ្សារខ្ពស់។